ពិធីបុណ្យ អ៊ីឌអ៊ុលហ្វីត ឬ នៅប្រទេសកម្ពុជាបានហៅថា រ៉ាយ៉ា ហ្វីទ្រី គឺជាបុណ្យសំខាន់បំផុតមួយសម្រាប់ជនជាតិឥស្លាមនៅទូទាំងពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ ការប្រារព្ធពិធីបុណ្យនេះ តំណាងឱ្យការបញ្ចប់ខែ រ៉ាម៉ាដាន ដែលជាខែដ៏បរិសុទ្ធបំផុតក្នុងសាសនាឥស្លាម អំឡុងពេលដែលប្រជាជនម៉ូស្លីមពេញវ័យដែលមានសុខភាពល្អតមអាហារពីព្រឹកព្រលឹមទល់ព្រលប់ ពិធីបុណ្យ រ៉ាយ៉ា ហ្វីទ្រី គឺជាការប្រារព្ធពិធីរយៈពេលបីថ្ងៃនៃចុងបញ្ចប់នៃខែដ៏វិសុទ្ធនៃការតមអាហារ។ រ៉ាម៉ាដាន គឺជាខែទីប្រាំបួននៃប្រតិទិនតាមច័ន្ទគតិរបស់ឥស្លាម ក្នុងអំឡុងពេលដែលប្រជាជនម៉ូស្លីមពេញវ័យដែលមានសុខភាពល្អ តម្រូវឱ្យតមអាហារពីព្រឹកព្រលឹមទល់ព្រលប់។ ពីធីបុណ្យនេះបានក្លាយទៅជា ពេលវេលាមួយដែលប្រជាជនឥស្លាម ស្នើសុំការអត់ទោស និងចែករំលែកសេចក្ដីសុខសាន្ត។ សម្រាប់ជនជាតិមូស្លីមនៅកម្ពុជា ដូចជា ជនជាតិឥស្លាម និងកូនចៅម៉ាឡាយ បុណ្យអ៊ីឌនេះមិនត្រឹមតែជាពិធីសាសនាមួយប៉ុណ្ណោះទេ ប៉ុន្តែវាជាផ្នែកមួយនៃអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ជនជាតិមូស្លីមទូទាំងពិភពលោកផងដែរ។ នៅព្រឹកថ្ងៃបុណ្យអ៊ីឌ សហគមន៍ឥស្លាមប្រមូលផ្ដុំគ្នានៅ ម៉ាស្សីដ ដើម្បីអធិស្ឋានរួមគ្នា។ ក្រោយពីអធិស្ឋានរួច ពួកគេជម្រាបសួរគ្នា សុំការអភ័យទោស និងឱ្យពរគ្នាទៅវិញទៅមក។ ការសុំអភ័យទោសគ្នារវាងមនុស្សចាស់ និងមនុស្សវ័យក្មេង គឺជាប្រពៃណីដ៏សំខាន់មួយដែលបង្ហាញពីការគោរព និងការថែរក្សាសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍។ ពិសេសជាងនេះទៀត អំណោយគឺជាផ្នែកដ៏សំខាន់បំផុត នៃបុណ្យអ៊ីឌ។ ក្នុងនោះអំណោយដែលយើងឃើញមានគឺ ការជូនថវិកា។ ជាញឹកញាប់ មនុស្សវ័យចំណាស់ តែងតែឱ្យលុយជាអំណោយដល់កុមារ និងកូនចៅ ដើម្បីជូនពរ និងផ្ដល់ភាពរីករាយដល់ពួកគេ។ ឬ ជួនកាល គេជូនថវិកាទៅដល់អ្នកក្រីក្រ ឬ បរិច្ចាកទៅសាលារៀនរបស់ឥស្លាមផងដែរ។ ជូនកាលអំណោយនោះអាចជាអាហារស្តុកទុក ដោយគេរៀបចំអង្ករ គ្រឿងទេសផ្សេងៗ ដើម្បីចែកជូនដល់អ្នកខ្វះខាត។ វាជាការអនុវត្តន៍ហ្សាកាតអ៊ុលហ្វីត្រ ដែលធានាថា គ្រួសារទាំងអស់អាចមានអាហារចូលរួមក្នុងកម្មវិធី។ បុណ្យអ៊ីឌក៏ជាពេលវេលានៃការបរិភោគអាហារដ៏បរបូរហូរហៀរ និងការចែករំលែកដែរ។ ជាទូទៅ ក្រុមគ្រួសារដែលជាជនជាតិឥស្លាម រៀបចំម្ហូបពិសេសដូចជា ការីសាច់គោ សាច់មាន់ និងបង្អែមផ្សេងៗ។ ម្ហូបអាហារទាំងនោះត្រូវបានចែកជូនដល់ អ្នកជិតខាង និងមិត្តភក្តិ ដោយមិនប្រកាន់សាសនានោះទេ។ នេះជារបៀបមួយបង្ហាញពី សប្បុរសភាព និងភាពសាមគ្គីក្នុងសហគមន៍របស់បងប្អូនជនជាតិឥស្លាមនៅប្រទេសកម្ពុជា។ ក្រឡេកទៅមើលសម្លៀកបំពាក់វិញ ក្នុងពិធីបុណ្យអ៊ីឌ សម្លៀកបំពាក់ថ្មីតំណាងឱ្យការចាប់ផ្ដើមថ្មី។ ភាគច្រើន បុរសជនជាតិឥស្លាមពាក់សំពត់សាច់ សារីក្បឿង អាវដៃវែងពណ៌ស ឬ ពណ៌ធម្មតា និងពាក់ក្បាច់ក្បាល។ ចំពោះស្ត្រីវិញ គេពាក់អាវវែងបិទដៃ ឬ សារី ហើយពាក់ហ៊ីជាប ពណ៌ស្រស់ ឬ ពណ៌សមរម្យ។ ក្មេងៗក៏ទទួលបាន ខោអាវថ្មីៗ ដែលជាសញ្ញាបង្ហាញពីសេចក្ដីរីករាយផងដែរ។ ដោយឡែក គេឃើញថា គ្រឿងអលង្ការគឺជាផ្នែកមួយនៃការតុបតែងក្នុងថ្ងៃបុណ្យអ៊ីឌដូចគ្នា។ ជាទូទៅ ស្ត្រីនិយមពាក់ចិញ្ចៀន ខ្សែក ឬ ក្រវិល ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងកិត្តិយស។ ក្មេងស្រីខ្លះទៀតក៏ទទួលបានគ្រឿងអលង្ការតូចៗជាអំណោយពីឱពុកម្ដាយរបស់ពួកគេផងដែរ។ ចំណែកឯនៅតំបន់ខ្លះទៀត ស្ត្រីចូលរួមក្នុងពិធីបុណ្យនេះដោយ មានក្រម៉ាបង់ករចនាយ៉ាងស្អាត រួមជាមួយនឹងគ្រឿងអលង្ការដែលបង្ហាញពីអត្តសញ្ញាណខ្មែរឥស្លាម ដែលបង្ហាញពីវប្បធម៌បង្រួបបង្រួមផងដែរ។។ បុណ្យរ៉ាយ៉ា ហ្វីទ្រី បង្ហាញពីសាមគ្គីភាពក្នុងគ្រួសារ និងសហគមន៍របស់បងប្អូនដែលជាជនជាតិឥស្លាម។ ក្នុងពេលប្រារព្ធពិធីបុណ្យនេះ ជនជាតិឥស្លាម និងខ្មែរដែលនៅក្បែរៗនោះក៏អាចចូលរួមបរិភោគអាហារបានផងដែរ។ ទង្វើនេះឆ្លុះបញ្ចាំងពីសន្តិភាព និងការផ្ដល់តម្លៃលើសាសនា។ ការជូនអំណោយជាថវិកា និងការចែករំលែកម្ហូបអាហារជួយពង្រឹងទំនាក់ទំនងក្នុងសង្គម និង ធ្វើឱ្យមនុស្សគ្រប់ថ្នាក់ មានសេចក្ដីសប្បាយរីករាយក្នុងឱកាសបុណ្យនេះ។ ប្រពៃណីបុណ្យរ៉ាយ៉ា ហ្វីទ្រី របស់ជនជាតិឥស្លាមកម្ពុជា គឺសម្បូរទៅដោយអំណោយ ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងអលង្ការផងដែរ។ ទាំំងអស់នេះមិនត្រឹមតែពាក់ព័ន្ធនឹងសាសនាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីសប្បុរសភាព សាមគ្គីភាព និងសន្តិភាពក្នុងប្រទេសកម្ពុជាផងដែរ។